វិស័យភាពយន្ត និងប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា កំពុងមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ដែលជាសញ្ញាណដ៏ល្អប្រសើរសម្រាប់វឌ្ឍនភាពនៃឧស្សាហកម្មកម្សាន្ត និងព័ត៌មានជាតិ។ ការរីកចម្រើននេះក៏ដោយសារមានការចូលរួមចំណែកយ៉ាងសកម្មពី សាកលវិទ្យាល័យ និងមជ្ឈមណ្ឌលបណ្ដុះបណ្ដាលជាច្រើន ក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សដែលមានជំនាញច្បាស់លាស់សម្រាប់បម្រើការងារក្នុងវិស័យនេះ។ កម្មវិធីសិក្សាទាំងនេះត្រូវបានរៀបចំឡើងដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ និងជំរុញការអភិវឌ្ឍវិស័យសិល្បៈភាពយន្តក្នុងស្រុក។ ខាងក្រោមនេះជាព័ត៌មានខ្លះៗអំពីកម្មវិធីសិក្សា និងការផ្ដោតសំខាន់ៗរបស់ស្ថាប័ននីមួយៗ ដែលបានចូលរួមចំណែកក្នុងការអភិវឌ្ឍធនធានមនុស្សសម្រាប់វិស័យភាពយន្ត និងប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា។ PSE ហ្វៀម គឺជាស្ថាប័នបណ្ដុះបណ្ដាលវិជ្ជាជីវៈដ៏ល្បីល្បាញមួយនៅក្នុងប្រទេសកម្ពុជា ដែលផ្ដោតលើការបណ្ដុះបណ្ដាលយុវជនជំនាន់ក្រោយឱ្យមានជំនាញច្បាស់លាស់ក្នុងវិស័យភាពយន្ត និងសោតទស្សន៍។ ថែមទាំងផ្ដោតសំខាន់លើការផ្ដល់ ជំនាញជាក់ស្ដែង និងស៊ីជម្រៅ ក្នុងវិស័យភាពយន្ត ដើម្បីត្រៀមខ្លួនសម្រាប់ទីផ្សារការងារ។ សាលានេះត្រូវបានគេស្គាល់ថាជាកន្លែងដែលផលិតបានធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ ព្រោះកម្មវិធីសិក្សារបស់ពួកគេផ្ដោតខ្លាំងលើ ការអនុវត្តផ្ទាល់ ។ និស្សិតនៅទីនេះត្រូវបានបណ្ដុះបណ្ដាលលើ ជំនាញស្នូល ជាច្រើន ដើម្បីធានាថាពួកគេមានសមត្ថភាពគ្រប់គ្រាន់ក្នុងការចូលរួមចំណែកក្នុងវិស័យភាពយន្តប្រកបដោយប្រសិទ្ធភាព។ ការថតភាពយន្ត និស្សិតនឹងត្រូវបានបណ្ដុះបណ្ដាលយ៉ាងស៊ីជម្រៅលើ បច្ចេកទេសសំខាន់ៗ ជាច្រើនរួមមានបច្ចេកទេសប្រើប្រាស់កាមេរ៉ា ការរៀបចំភ្លើង និងសមាសភាពរូបភាព។ ការកាត់ត គឺជាការរៀនពីរបៀបរៀបចំលំដាប់លំដោយនៃរូបភាព និងសំឡេង ដើម្បីបង្កើតសាច់រឿងឱ្យមានភាពទាក់ទាញ។ ការបង្កើតខ្សែភាពយន្តខ្លី ធ្វើឲ្យនិស្សិតនឹងមានឱកាសបង្កើតខ្សែភាពយន្តខ្លីផ្ទាល់ខ្លួន ចាប់ពីគំនិតផ្ដួចផ្ដើម រហូតដល់ការផលិតបញ្ចប់។ គោលបំណងចម្បងរបស់ PSE គឺរៀបចំនិស្សិតឱ្យមានសមត្ថភាពពេញលេញក្នុងការចូលបម្រើការងារក្នុងឧស្សាហកម្មភាពយន្តភ្លាមៗក្រោយបញ្ចប់ការសិក្សា។ ចំណែកឯ សាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា ផ្តល់ជូននូវជម្រើសសិក្សាផ្នែក "ថតរឿង និងការផលិតវីដេអូ" ដែលស្ថិតនៅក្នុងមហាវិទ្យាល័យប្រព័ន្ធផ្សព្វផ្សាយ និងទំនាក់ទំនង។ កម្មវិធីសិក្សានេះផ្ដោតលើការបណ្ដុះបណ្ដាលចំណេះដឹងជាមូលដ្ឋានគ្រឹះ និងបច្ចេកទេសសំខាន់ៗក្នុងការផលិតមាតិកាវីដេអូសម្រាប់គោលបំណងផ្សេងៗគ្នា។ មូលដ្ឋានគ្រឹះនៃការថត ត្រូវរៀនពីការប្រើប្រាស់ឧបករណ៍ថត និងគោលការណ៍ជាមូលដ្ឋាន។ ការសរសេរស្គ្រីប ក៏គួរតែរៀនពីរបៀបបង្កើតសាច់រឿង និងនិទានរឿងតាមរយៈវីដេអូ។ បច្ចេកទេសផលិតវីដេអូ ក៏តម្រូវឲ្យរៀនពីដំណាក់កាលនៃការផលិត ចាប់ពីមុនផលិត កំឡុងពេលផលិត រហូតដល់ក្រោយការផលិតត្រូវបានបញ្ចប់។ ការកាត់តវីដេអូ ជាការប្រើប្រាស់កម្មវិធីកាត់តដើម្បីរៀបចំវីដេអូឱ្យបានល្អនិងភាពទាក់ទាញ។ កម្មវិធីនេះជួយនិស្សិតឱ្យមានមូលដ្ឋានរឹងមាំសម្រាប់អាជីពជាអ្នកផលិតវីដេអូ ឬអ្នកថតភាពយន្ត។ រីឯ សាកលវិទ្យាល័យកម្ពុជា ផ្តល់ជូននូវកម្មវិធីសិក្សាផ្នែក ប្រព័ន្ធផ្សព្វផ្សាយ ទំនាក់ទំនង និងការអនុវត្តជាក់ស្ដែងក្នុងវិស័យសារព័ត៌មាន វិទ្យុ ទូរទស្សន៍ និងទំនាក់ទំនងសាធារណៈ ដែលមានការផ្ដោតលើជំនាញទូលំទូលាយ រួមបញ្ចូលទាំងទិដ្ឋភាពសំខាន់ៗនៃភាពយន្ត និងសិល្បៈឌីជីថល។ នៅក្នុងមុខជំនាញ ការបង្កើតវីដេអូ និស្សិតនឹងត្រូវបានបណ្ដុះបណ្ដាលឲ្យយល់ដឹង និងអនុវត្ត ដំណើរការផលិតវីដេអូគ្រប់ប្រភេទ តាំងពីដើមដល់ចប់។ រូបភាព បានផ្ដោតលើបច្ចេកទេសថតរូប និងការប្រើប្រាស់រូបភាពក្នុងការទំនាក់ទំនង។ សិល្បៈឌីជីថល រៀនពីការរចនាក្រាហ្វិក និងការបង្កើតមាតិកាសិល្បៈដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល។ ជំនាញនេះជួយនិស្សិតឱ្យចេះនិទានរឿង និងទំនាក់ទំនងសារព័ត៌មានតាមរយៈរូបភាព និងវីដេអូ។ ម្យ៉ាងវិញទៀត ជំនាញនេះមានសារៈសំខាន់សម្រាប់ការផ្សព្វផ្សាយភាពយន្ត ដោយបង្រៀននិស្សិតពីរបៀបបង្កើត ផូស្ទើ (Poster) ឬក្រាហ្វិក ផ្សេងៗដើម្បីទាក់ទាញចំណាប់អារម្មណ៍។ កម្មវិធីនេះរៀបចំនិស្សិតសម្រាប់អាជីពជាអ្នកសារព័ត៌មាន អ្នកផលិតមាតិកាឌីជីថល ឬអ្នកជំនាញផ្នែកទំនាក់ទំនង។ បើយើងក្រឡេកមើល នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញវិញ គឺផ្តោតទៅលើផ្នែកគ្រប់គ្រងមេឌៀ ដែលស្ថិតក្រោមដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ ដេប៉ាតឺម៉ង់នេះត្រូវបានបង្កើតឡើងជាចម្បងក្នុងគោលបំណងជាកន្លែងបណ្ដុះបណ្ដាលផ្នែកសិក្សាសម្រាប់ អ្នកសារព័ត៌មាន និង អ្នកជំនាញផ្នែកសារគមនាគមន៍ នៅកម្ពុជា។ ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ សាលាបានផ្តល់ជូននិស្សិតដែលបញ្ចប់ការសិក្សាពីដេប៉ាតឺម៉ង់នេះនូវសញ្ញាបត្របរិញ្ញាបត្រសិល្បៈផ្នែកគ្រប់គ្រងមេឌៀ ។ ចំពោះនេះជាមុខជំនាញតែមួយគត់ដែលសាលាបានផ្ដល់ជូនហើយវាមានតែក្នុងទម្រង់ជា អាហារូបករណ៍ តែប៉ុណ្ណោះ។ បច្ចុប្បន្ននេះ និស្សិតកម្ពុជាមួយចំនួននៅតែប្រឈមនឹងបញ្ហាហិរញ្ញវត្ថុ ដែលបណ្ដាលឲ្យពួកគេមិនអាចបង់ថ្លៃសិក្សាដើម្បីចូលរៀនមុខជំនាញដែលខ្លួនស្រឡាញ់. បេក្ខជនដែលជាប់នឹងតម្រូវឱ្យបង់ ថ្លៃវិភាគទានជាកំហិត ដែលបច្ចុប្បន្នមានចំនួន ១១០ ដុល្លារអាមេរិក។ ចាប់តាំងពីឆ្នាំ២០០១ មក គឺបានបណ្ដុះបណ្ដាលនិស្សិតបញ្ចប់ការសិក្សាបាន រាប់រយនាក់ ដែលបច្ចុប្បន្នពួកគាត់កំពុងបម្រើការងារក្នុងមុខតំណែង និងវិស័យផ្សេងៗគ្នាជាច្រើន។ អ្នកសារព័ត៌មាន ជាពិសេសអ្នកដែលបម្រើការងារនៅតាមស្ថាប័ន កាសែត និងវិទ្យុ ដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយព័ត៌មាន និងចំណេះដឹងទៅកាន់មហាជន។ មន្ត្រីទំនាក់ទំនងសាធារណៈគឺជាបុគ្គលសំខាន់ដែលទទួលបន្ទុកក្នុងការគ្រប់គ្រង និងកសាងទំនាក់ទំនងល្អរវាងស្ថាប័ន ឬក្រុមហ៊ុនមួយ ជាមួយសាធារណជនទូទៅ។ មន្ត្រីទំនាក់ទំនងគឺជាបុគ្គលិកដែលមានតួនាទីសំខាន់ក្នុងការគ្រប់គ្រង និងសម្របសម្រួលរាល់សកម្មភាពទំនាក់ទំនងទាំងផ្ទៃក្នុង និងខាងក្រៅរបស់ស្ថាប័ន ឬក្រុមហ៊ុនមួយ។ ទីប្រឹក្សាផ្នែកមេឌៀ គឺជាអ្នកជំនាញដែលផ្ដល់ដំបូន្មាន និងយុទ្ធសាស្ត្រទាក់ទងនឹងការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយ ដើម្បីសម្រេចបាននូវគោលដៅជាក់លាក់ណាមួយ។ អ្នកដឹកនាំកម្មវិធីទូរទស្សន៍ ជាបុគ្គលសំខាន់ដែលទទួលខុសត្រូវក្នុងការគ្រប់គ្រង និងសម្របសម្រួលរាល់ដំណើរការផលិតកម្មវិធីទូរទស្សន៍ តាំងពីការរៀបចំផែនការ រហូតដល់ការចាក់ផ្សាយ។ នេះបង្ហាញឱ្យឃើញពីតួនាទីដ៏សំខាន់របស់ ឌីអឹមស៊ី (DMC) ក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សប្រកបដោយគុណភាព។ ដើម្បីបម្រើការងារក្នុងវិស័យប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍នៅកម្ពុជា។ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ ដែលមានឈ្មោះថា ឌីអឹមស៊ី (DMC) មានគោលការណ៍សិក្សាជាក់លាក់មួយដើម្បីធានាគុណភាព និងប្រសិទ្ធភាពនៃការបណ្ដុះបណ្ដាល។ ការចូលរួមថ្នាក់រៀនត្រូវបានចាត់ទុកថាជា កាតព្វកិច្ចសម្រាប់មុខវិជ្ជាជាច្រើន ហើយនិស្សិតតម្រូវឱ្យចូលរៀនជាប្រចាំ។ គោលការណ៍នេះមានការធានាថា និស្សិតទទួលបានចំណេះដឹងពេញលេញ និងចូលរួមយ៉ាងសកម្មក្នុងការសិក្សា។ ភាសាដែលប្រើក្នុងការបង្រៀនមេរៀនភាគច្រើនត្រូវបានបង្រៀនជា ភាសាអង់គ្លេសច្រើនជាងភាសាខ្មែរ។ ចំណែកឯកិច្ចការធំៗ ការប្រឡង និងជាពិសេស និក្ខេបបទបញ្ចប់ការសិក្សា គឺសុទ្ធតែតម្រូវឱ្យធ្វើ និងសរសេរជា ភាសាអង់គ្លេស ទាំងអស់។ ការធ្វើបែបនេះគឺជួយឱ្យនិស្សិតស្គាល់ និងស៊ាំទៅនឹងបរិយាកាសសិក្សាអន្តរជាតិនឹងរៀបចំនិស្សិតសម្រាប់ការសិក្សាបន្តនៅបរទេស ឬការចូលរួមក្នុងគម្រោងអន្តរជាតិ។ ការរៀបចំនិស្សិតសម្រាប់បរិយាកាសការងារប្រកបដោយវិជ្ជាជីវៈ: វិស័យប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ជាសកល តម្រូវឱ្យអ្នកជំនាញមានសមត្ថភាពខ្ពស់ក្នុងការទំនាក់ទំនងជាភាសាអង់គ្លេស។ គោលការណ៍ទាំងនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់ ឌីអឹមស៊ី (DMC) ក្នុងការផ្តល់នូវការអប់រំដែលមានគុណភាពខ្ពស់។ បន្ថែមពីនេះ ថែមទាំងរៀបចំនិស្សិតឱ្យមានសមត្ថភាពប្រកួតប្រជែងទាំងក្នុងស្រុក និងអន្តរជាតិ។ ពិសេសពីនេះទៅទៀត ឌីអឹមស៊ី (DMC) ខ្លួនឯងក៏បានទទួល ជំនួយរយៈពេល ១៨ ខែ សម្រាប់គម្រោងស្រាវជ្រាវមួយ។ គម្រោងនេះផ្តោតសំខាន់លើការសិក្សាអំពី ការយល់ឃើញ និង ការអនុវត្ត នៃបច្ចេកវិទ្យាអ៊ីនធឺណេត សម្រាប់ការកសាងចំណេះដឹងក្នុងចំណោមនិស្សិត។ ការស្រាវជ្រាវនេះនឹងជួយឱ្យ ឌីអឹមស៊ី (DMC) យល់កាន់តែច្បាស់អំពីរបៀបដែលនិស្សិតយល់ឃើញ និងប្រើប្រាស់អ៊ីនធឺណិតជាឧបករណ៍សិក្សា។ លើសពីនេះ បង្កើនចំណេះដឹងរបស់ពួកគេ ដែលអាចជួយក្នុងការកែលម្អកម្មវិធីសិក្សា និងវិធីសាស្រ្តបង្រៀននាពេលអនាគតផងដែរ។ មជ្ឈមណ្ឌលបុប្ផាណា គឺជាមជ្ឈមណ្ឌលសោតទស្សន៍មួយដែលមានទីតាំងស្ថិតនៅក្នុងរាជធានីភ្នំពេញ ប្រទេសកម្ពុជា។ កន្លែងនេះបានលះបង់ខ្លួនដើម្បី ស្ដារឡើងវិញ ការពារ និងលើកកម្ពស់បេតិកភណ្ឌសោតទស្សន៍ របស់កម្ពុជា។ វាបានស្ថាបនាឡើងនៅចុងឆ្នាំ ២០០៦ ដោយលោក អៀវ ប៉ាន់ណាកា និងលោក រិទ្ធី ប៉ាន់ ដែលជាអ្នកផលិតភាពយន្តខ្មែរ-បារាំងដ៏ល្បីល្បាញ។ ក្រៅពីបេសកកម្មអភិរក្ស មជ្ឈមណ្ឌលនេះក៏បានរៀបចំ វគ្គបណ្ដុះបណ្ដាលខ្លីៗ មួយចំនួនដែលផ្ដោតលើ។ មូលដ្ឋានគ្រឹះភាពយន្ត បានផ្ដល់ចំណេះដឹងទូទៅអំពីប្រវត្តិសាស្ត្រភាពយន្ត និងទ្រឹស្តីមូលដ្ឋាន។ ការរចនាសំឡេង និង រូបភាពគឺ បណ្ដុះបណ្ដាលជំនាញក្នុងការរៀបចំ និងបង្កើតមាតិកាសំឡេង និងរូបភាពប្រកបដោយសិល្បៈ។ ការផលិតឯកសារខ្លីៗ ជួនកាលក៏ត្រូវមានវគ្គសិក្សាផ្ដោតលើការផលិតភាពយន្តឯកសារខ្លីៗផងដែរ។ វគ្គបណ្ដុះបណ្ដាលទាំងនេះផ្ដល់ឱកាសល្អសម្រាប់អ្នកដែលចង់ពង្រឹងជំនាញជាក់លាក់ ឬស្វែងយល់បន្ថែមអំពីវិស័យភាពយន្តក្នុងរយៈពេលខ្លី។ សរុបមក កម្មវិធីសិក្សាទាំងនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់ស្ថាប័នអប់រំនៅកម្ពុជាក្នុងការអភិវឌ្ឍវិស័យភាពយន្ត និងប្រព័ន្ធផ្សព្វផ្សាយ។